ជីវិតរបស់អ្នកនេសាទខ្នាតតូចនៅកម្ពុជាត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយ ទន្លេមេគង្គ និង បឹងទន្លេសាប។ អ្នកនេសាទទាំងនេះភាគច្រើនរស់នៅក្នុង ភូមិបណ្តែតទឹក ឬភូមិដែលស្ថិតនៅតាមមាត់ទន្លេ។ ពួកគេប្រើប្រាស់ ទូកតូចៗ ដែលបំពាក់ដោយម៉ាស៊ីនទូកកន្ទុយវែងដែលមានទំហំតូច។ ឧបករណ៍នេសាទរបស់ពួកគេមានលក្ខណៈសាមញ្ញ ដូចជា មង ឬ សំណាញ់ និងសន្ទូច។ គោលបំណងចម្បងនៃការនេសាទខ្នាតតូចគឺដើម្បីផ្គត់ផ្គង់ ជីវភាពគ្រួសារ ប្រចាំថ្ងៃ។ ត្រីដែលចាប់បានភាគច្រើនត្រូវបានលក់នៅតាម ទីផ្សារតូចៗ ក្នុងស្រុក ឬបរិភោគដោយផ្ទាល់។ ការនេសាទប្រភេទនេះត្រូវបានអនុវត្តជាលក្ខណៈ ប្រពៃណីតពីដូនតា មិនមានលក្ខណៈឧស្សាហកម្មឡើយ។ អ្នកនេសាទខ្នាតតូចមានចំណេះដឹងយ៉ាងទូលំទូលាយអំពី វដ្តរដូវ របស់ត្រី និងការផ្លាស់ប្តូរកម្រិតទឹក។ បឹងទន្លេសាប គឺជាប្រភពត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក ដែលជាទីពឹងរបស់អ្នកនេសាទរាប់ពាន់នាក់។ ពួកគេរស់នៅដោយគោរពតាមច្បាប់ រដូវបិទនេសាទ ដើម្បីអនុញ្ញាតឱ្យត្រីពងនិងបន្តពូជ។ វិធីសាស្ត្រនេសាទរបស់ពួកគេមានលក្ខណៈ និរន្តរភាព មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ អ្នកនេសាទទាំងនេះក៏ចេះធ្វើ ប្រហុក និងផ្អកសម្រាប់ទុកបរិភោគនិងលក់សម្រាប់រយៈពេលយូរផងដែរ។ ពួកគេច្រើនប្រើ ត្រីតូចៗ ដែលចាប់បានសម្រាប់ធ្វើចំណីដល់សត្វចិញ្ចឹម ឬធ្វើផ្អក និង ប្រហុក។ អាកាសធាតុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តថា តើត្រូវចេញទៅនេសាទ ឬអត់។ ជីវិតរបស់ពួកគេពឹងផ្អែកទាំងស្រុងលើ កម្រិតទឹក និងចំនួនត្រីនៅក្នុងទន្លេ។ អ្នកនេសាទខ្នាតតូចជួបការលំបាកក្នុងការ ប្រកួតប្រជែងតម្លៃ ជាមួយត្រីនាំចូលពីប្រទេសជិតខាង។ ក្មេងៗដែលរស់នៅក្នុងភូមិនេសាទច្រើនតែចេះ ហែលទឹក និងចេះប្រើទូកតាំងពីតូច។ ការលក់ត្រីជារបស់ខ្លួនឯង ជួយរក្សា ចំណូល របស់ពួកគេមិនឱ្យធ្លាក់ទៅលើឈ្មួញកណ្តាលច្រើនពេក។ ការថយចុះ នៃប្រភេទត្រីមួយចំនួនបានបង្ខំឱ្យពួកគេផ្លាស់ប្តូរឧបករណ៍ ឬទីតាំងនេសាទ។ សហគមន៍នេសាទជាច្រើនបានបង្កើត ក្រុមការពារ ដើម្បីល្បាតទន្លេពីការនេសាទខុសច្បាប់។ នៅពេលទឹកស្រក អ្នកនេសាទប្រើប្រាស់ អន្លង់ ដែលជាទីជម្រកធម្មជាតិរបស់ត្រី ដើម្បីនេសាទ។ ពួកគេមិនប្រើប្រាស់ សារធាតុគីមី ឬការឆក់ត្រីដែលបំផ្លាញដល់ធនធានជលផលឡើយ។ អ្នកនេសាទខ្នាតតូចមានតួនាទីជា អ្នកឃ្លាំមើល ដំបូងគេលើស្ថានភាពបរិស្ថានទឹកនៅក្នុងតំបន់របស់ពួកគេ។ ផ្ទះបណ្តែតទឹកត្រូវបានផ្លាស់ប្តូរទីតាំងទៅតាម លំហូរទឹក ក្នុងរដូវវស្សានិងរដូវប្រាំង។ ការនេសាទពាណិជ្ជកម្មទាមទារ ការវិនិយោគ ធំជាង ហើយប្រើប្រាស់ទូកដែលមានទំហំធំ និងបច្ចេកវិទ្យាទំនើប។ ទូកនេសាទពាណិជ្ជកម្ម អាចផ្ទុកត្រីបានរាប់តោន ហើយចេញទៅនេសាទម្តងៗបានច្រើនថ្ងៃ។ ពួកគេប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈ ទ្រង់ទ្រាយធំ ដូចជា អួនអូស ឬសំណាញ់អូសបាតទន្លេ។ គោលបំណងគឺដើម្បីចាប់ត្រីក្នុងបរិមាណដ៏ច្រើនសម្រាប់លក់ទៅកាន់ រោងចក្រកែច្នៃ ឬនាំចេញ។ ការនេសាទប្រភេទនេះតម្រូវឱ្យមាន អាជ្ញាប័ណ្ណ ពិសេសពីស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ទូកនេសាទពាណិជ្ជកម្មច្រើនតែមាន បុគ្គលិក ច្រើន ហើយដំណើរការដូចជាអាជីវកម្មពេញលេញ។ ពួកគេកំណត់គោលដៅលើ ប្រភេទត្រី ជាក់លាក់ដែលមានតម្លៃខ្ពស់សម្រាប់ទីផ្សារជាតិ និងអន្តរជាតិ។ ការបង្កកត្រី នៅលើទូកគឺជាផ្នែកសំខាន់មួយនៃការនេសាទពាណិជ្ជកម្មដើម្បីរក្សាគុណភាពត្រី។ ទីតាំងនេសាទរបស់ពួកគេជាទូទៅស្ថិតនៅក្នុងតំបន់ ឆ្នេរ ឬតំបន់ដែលត្រូវបានអនុញ្ញាតឱ្យនេសាទធំ។ ទូកនេសាទធំៗបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ត្រីដល់ រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ទោះបីជាមានច្បាប់កំណត់ក៏ដោយ ក៏ការនេសាទពាណិជ្ជកម្មនៅតែមានបញ្ហា ការរំលោភបំពាន លើដែននេសាទ។ អ្នកនេសាទពាណិជ្ជកម្មប្រើប្រាស់ ឧបករណ៍ទំនើប ដូចជាប្រព័ន្ធរ៉ាដាដើម្បីស្វែងរកហ្វូងត្រី។ ប្រាក់ចំណេញពីការនេសាទពាណិជ្ជកម្មមានលក្ខណៈ ធំធេង ប៉ុន្តែហានិភ័យក៏ខ្ពស់ផងដែរ។ ការប្រើប្រាស់ ប្រេងឥន្ធនៈ របស់ទូកធំៗបានបង្កការព្រួយបារម្ភអំពីការបំពុលបរិស្ថានទឹក។ ពួកគេតម្រូវឱ្យមាន ការធានារ៉ាប់រង សម្រាប់ទូក កម្មករ និងទំនិញដើម្បីការពារការខូចខាត។ ជារឿយៗ ការនេសាទពាណិជ្ជកម្មចាប់បាន ត្រីចម្រុះ ដែលមិនមែនជាគោលដៅចម្បង ហើយត្រូវបោះចោលវិញ។ គុណភាព នៃត្រីត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងមុនពេលអនុញ្ញាតឱ្យចូលទីផ្សារ ឬនាំចេញ។ ការនេសាទពាណិជ្ជកម្មបានជះឥទ្ធិពលទៅលើ ជម្រកសត្វទឹក ធម្មជាតិ ជាពិសេសបាតទន្លេ។ បច្ចេកទេសនេសាទធំៗជាច្រើនត្រូវបានរិះគន់ថា បានធ្វើឱ្យ អស់ពូជត្រី យ៉ាងឆាប់រហ័ស។ កម្មករទូកនេសាទពាណិជ្ជកម្មត្រូវធ្វើការ រយៈពេលយូរ និងស្ថិតក្នុងលក្ខខណ្ឌការងារពិបាក។ ការនាំចេញ ត្រីនិងផលិតផលជលផលគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ក្រុមនេសាទពាណិជ្ជកម្មត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ការលិចទូក ឬគ្រោះថ្នាក់នៅកណ្តាលទឹក។ ពួកគេច្រើនតែមាន ប្រព័ន្ធត្រួតពិនិត្យ ដើម្បីតាមដានទីតាំងទូក និងការចាប់ត្រីតាមពេលវេលាជាក់ស្តែង។ ការបំពានច្បាប់ នេសាទដោយទូកពាណិជ្ជកម្ម បានបង្កឱ្យមានជម្លោះជាមួយសហគមន៍នេសាទខ្នាតតូច។ ការថយចុះ នៃចំនួនត្រីគឺជាបញ្ហាប្រឈមធំបំផុតសម្រាប់ទាំងអ្នកនេសាទខ្នាតតូច និងពាណិជ្ជកម្ម។ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យរដូវទឹកឡើងទឹកស្រកមិនទៀងទាត់ ដែលប៉ះពាល់ដល់ការបន្តពូជត្រី។ ការកសាង ទំនប់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គបានរារាំងផ្លូវធ្វើដំណើររបស់ត្រីដែលផ្លាស់ប្តូរកន្លែងរស់នៅ។ ការបំពុលទឹកទន្លេពី កាកសំណល់ឧស្សាហកម្ម និងកសិកម្មបានគំរាមកំហែងដល់ជីវិតសត្វរស់នៅក្នុងទឹក។ ជម្លោះរវាង អ្នកនេសាទខ្នាតតូច និងក្រុមនេសាទខុសច្បាប់នៅតែកើតមានជាញឹកញាប់។ រដ្ឋាភិបាលកំពុងខិតខំអនុវត្ត ច្បាប់នេសាទ ថ្មីដើម្បីគ្រប់គ្រងសកម្មភាពនេសាទឱ្យមានប្រសិទ្ធភាព។ ភាពក្រីក្រ នៅតែជាបញ្ហាចម្បងក្នុងចំណោមគ្រួសារអ្នកនេសាទខ្នាតតូចដែលពឹងផ្អែកតែលើទន្លេ។ ការនេសាទដោយប្រើ ឧបករណ៍ហាមឃាត់ ដូចជាការឆក់ត្រីដោយអគ្គិសនីនៅតែកើតមានក្នុងតំបន់ដាច់ស្រយាល។ វិស័យជលផលត្រូវប្រឈមនឹងការគ្រប់គ្រង តំបន់អភិរក្ស ត្រីឱ្យបានតឹងរ៉ឹងជាងមុន។ ការកើនឡើងនូវចំនួន ប្រជាជន តម្រូវឱ្យមានការនេសាទកាន់តែច្រើនដើម្បីបំពេញតម្រូវការទីផ្សារ។ ធនធានជលផលត្រូវបានប៉ាន់ស្មានថា ថយចុះ ជាង ៣០% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការអប់រំ អំពីការនេសាទប្រកបដោយនិរន្តរភាពគឺចាំបាច់សម្រាប់សហគមន៍នេសាទទាំងអស់។ ការបាត់បង់ តំបន់លិចទឹក ដែលជាកន្លែងពងកូនរបស់ត្រីដោយសារការអភិវឌ្ឍដី។ អ្នកនេសាទជាច្រើនចាប់ផ្តើមងាកមក ចិញ្ចឹមត្រី ជំនួសឱ្យការនេសាទធម្មជាតិ។ រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍បានដាក់ចេញនូវ គោលនយោបាយ ថ្មីៗដើម្បីជួយអ្នកនេសាទ។ ការចិញ្ចឹមត្រី ត្រូវការចំណេះដឹងនិងដើមទុនខ្ពស់ ដែលជាបញ្ហាសម្រាប់គ្រួសារក្រីក្រ។ ការគ្រប់គ្រង ចំណីត្រី គឺជាកត្តាកំណត់មួយក្នុងការធានាថាការចិញ្ចឹមត្រីទទួលបានជោគជ័យ។ មានការកើនឡើងនូវការប្រើប្រាស់ បច្ចេកវិទ្យា ត្រួតពិនិត្យដោយដ្រូនដើម្បីប្រយុទ្ធប្រឆាំងនឹងនេសាទខុសច្បាប់។ ការធានា សន្តិសុខស្បៀង ក្នុងប្រទេសពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតផលជលផល។ សហគមន៍នេសាទ ដើរតួនាទីយ៉ាងសកម្មក្នុងការគ្រប់គ្រងធនធានដោយផ្អែកលើចំណេះដឹងមូលដ្ឋាន។ អនាគតនៃជីវិតអ្នកនេសាទនៅកម្ពុជាអាស្រ័យលើការអនុវត្ត ការនេសាទប្រកបដោយចីរភាព។ ក្នុងនោះដែរ ចាំបាច់ណាស់ត្រូវមានការលើកកម្ពស់ កិច្ចសហការ រវាងសហគមន៍ រដ្ឋាភិបាល និងវិស័យឯកជន។ ការបង្កើត តំបន់បម្រុង ជលផលបន្ថែមទៀតគឺចាំបាច់ដើម្បីស្តារចំនួនត្រីឡើងវិញ។ គម្រោងនានាគួរផ្តោតលើការផ្តល់ ជម្រើសមុខរបរ ផ្សេងទៀតក្រៅពីការនេសាទសម្រាប់សហគមន៍។ ការវិនិយោគលើ បច្ចេកទេសចិញ្ចឹមត្រី បែបអេកូឡូស៊ីនឹងជួយកាត់បន្ថយសម្ពាធលើការនេសាទធម្មជាតិ។ យុទ្ធនាការ អប់រំសាធារណៈ អំពីផលប៉ះពាល់នៃការនេសាទខុសច្បាប់ត្រូវតែពង្រឹងឱ្យបានតឹងរុឹង។ ការគ្រប់គ្រងទឹក និងការកាត់បន្ថយការបំពុលគឺជាកិច្ចការគន្លឹះដើម្បីរក្សាសុខភាពទន្លេ។ អ្នកនេសាទខ្នាតតូចត្រូវបន្តដើរតួនាទីជា ឆ្មាំការពារ ធនធានធម្មជាតិរបស់ប្រទេស។ ការគាំទ្រតម្លៃ ត្រីក្នុងស្រុកគឺជាវិធីមួយដើម្បីធានាថាអ្នកនេសាទទទួលបានប្រាក់ចំណេញសមរម្យ។ តាមរយៈការខិតខំរួមគ្នា ធនធានជលផលរបស់កម្ពុជានឹងអាច បន្តស្ថិតស្ថេរ សម្រាប់មនុស្សជំនាន់ក្រោយ។